ព្រៃកោងកាងគឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរសមុទ្រដ៏សំខាន់មួយដែលលូតលាស់នៅក្នុងតំបន់ទឹកប្រៃ ឬទឹកប្រៃភ្លាវ តាមបណ្តោយឆ្នេរសមុទ្រនៃខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។ ព្រៃកោងកាងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវចម្រុះ ជាពិសេសសម្រាប់វិស័យនេសាទសមុទ្រនៅកម្ពុជា។ វាជាជម្រកដ៏មានតម្លៃដែលបានផ្តល់នូវភាពរស់រវើកនិងក្ដីសង្ឃឹមយ៉ាងច្រើន។ តួនាទីដ៏សំខាន់បំផុតរបស់ព្រៃកោងកាងគឺវាបានបម្រើជាតំបន់បណ្តុះកូនរបស់មច្ឆជាតិជាច្រើនប្រភេទ រួមទាំងត្រីក្តាម និងបង្កងជាដើម។ ឫសរបស់វាបានបង្កើតបានជាភាពស្មុគស្មាញដែលបានផ្តល់នូវជម្រកដ៏ល្អសម្រាប់ពងត្រី និងកូនត្រីតូចៗ ដើម្បីលូតលាស់ដោយសុវត្ថិភាព។ តំបន់បណ្តុះកូននេះបានការពារពួកវាពីសត្វមំសាសីធំៗ និងបានផ្តល់នូវប្រភពអាហារយ៉ាងបរិបូរណ៍។ ស្លឹក និងផ្នែកផ្សេងៗរបស់រុក្ខជាតិកោងកាងដែលបានជ្រុះចូលទៅក្នុងទឹកបានបង្កើតបានជាសារធាតុចិញ្ចឹមដ៏សំខាន់។ សារធាតុចិញ្ចឹមទាំងនោះបានទ្រទ្រង់នូវខ្សែសង្វាក់អាហារនៅក្នុងសមុទ្រទាំងមូល ដែលបានផ្តល់នូវជីវិតថ្មីៗ។ ម្យ៉ាងវិញទៀត ព្រៃកោងកាងក៏បានដើរតួនាទីជាអ្នកចម្រោះទឹកធម្មជាតិដ៏មានប្រសិទ្ធភាព ដោយបានទប់ស្កាត់លំហូរនៃភក់ និងសារធាតុកខ្វក់ពីដីគោកមិនឲ្យហូរចូលទៅក្នុងសមុទ្រ។ ការច្រោះនេះបានធ្វើឲ្យទឹកសមុទ្រនៅតាមតំបន់ឆ្នេរមានភាពស្អាត និងមានគុណភាពល្អបំផុត។ ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូលឲ្យមានតុល្យភាព។ ការរីកចម្រើននៃព្រៃកោងកាងបានផ្តល់នូវគុណប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនដល់សហគមន៍អ្នកនេសាទនៅកម្ពុជា។ ប្រភពត្រី និងសត្វសមុទ្រដ៏សំបូរបែបដែលបានមកពីព្រៃកោងកាងបានជួយធានានូវប្រភពចំណូលដ៏ស្ថិតស្ថេរ និងប្រចាំថ្ងៃសម្រាប់អ្នកនេសាទ។ ពួកគេអាចចាប់ត្រីក្តាម និងបង្កងបានយ៉ាងច្រើនដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឲ្យបានប្រសើរឡើង។ ការធានានូវការផ្គត់ផ្គង់ត្រីស្រស់ៗបានជួយដល់សន្តិសុខស្បៀងសម្រាប់ប្រជាជននៅតាមតំបន់ឆ្នេរ។ ចំណូលដែលបានមកពីវិស័យនេសាទក៏បានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ឆ្នេរផងដែរ។ លើសពីនេះទៀត ព្រៃកោងកាងក៏បានបង្កើតការងារជាច្រើនសម្រាប់សហគមន៍ដែលទាក់ទងនឹងការកែច្នៃ ការលក់ និងការជួសជុលឧបករណ៍នេសាទ។ ការងារទាំងនេះបានជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពប្រសើរឡើង។ ព្រៃកោងកាងក៏បានចូលរួមគាំទ្រដល់វិស័យអេកូទេសចរណ៍ផងដែរ ដែលបានផ្តល់នូវប្រភពចំណូលថ្មីៗដល់ប្រជាជន។ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះបានទិញសេវាកម្មទូកដើរកម្សាន្ត មើលសត្វស្លាប និងថតរូបព្រៃកោងកាងដ៏ស្រស់ស្អាត។ ការលក់វត្ថុអនុស្សាវរីយ៍ និងអាហារក៏បានជួយបង្កើនចំណូលផងដែរ។ ថ្វីត្បិតតែមានសារៈសំខាន់យ៉ាងនេះក្តី ក៏ព្រៃកោងកាងនៅកម្ពុជាកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការកាប់ព្រៃកោងកាងដើម្បីយកដីទៅធ្វើការដ្ឋានសំណង់និងកសិកម្មបានកើតឡើងយ៉ាងខ្លាំងដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការរុករានដីដើម្បីបង្កើតកន្លែងចិញ្ចឹមបង្កងក៏បានបំផ្លាញផ្ទៃដីព្រៃកោងកាងយ៉ាងច្រើនផងដែរ។ ការកាប់បំផ្លាញទាំងនេះបានធ្វើឲ្យធនធានជលផលថយចុះយ៉ាងឆាប់រហ័ស។ ការនេសាទហួសកម្រិតក៏ជាបញ្ហាមួយដែលបានរួមចំណែកដល់ការថយចុះនៃចំនួនត្រី។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីអភិរក្សព្រៃកោងកាង។ អង្គការអន្តរជាតិនិងសហគមន៍មូលដ្ឋានបានរួមគ្នាដាំដើមកោងកាងឡើងវិញនៅតាមតំបន់ដែលរងការខូចខាត។ រដ្ឋាភិបាលបានបង្កើតតំបន់ការពារនិងអភិរក្សដើម្បីការពារព្រៃកោងកាងនៅកោះកុងនិងនៅកំពត។ ប្រជាជនក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការល្បាតនិងការគ្រប់គ្រងធនធានរបស់ពួកគេផងដែរ។ ការអប់រំ និងការផ្សព្វផ្សាយដល់សាធារណជនអំពីសារៈសំខាន់របស់ព្រៃកោងកាងក៏ត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ។ ការគ្រប់គ្រងប្រកបដោយនិរន្តរភាព គឺជាដំណោះស្រាយតែមួយគត់ ដើម្បីការពារព្រៃកោងកាង។ ការការពារបរិស្ថានធម្មជាតិ គឺជាការធានានូវអនាគតដ៏ល្អប្រសើរសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។ ការអភិរក្សនេះគឺសម្រាប់សេដ្ឋកិច្ច សន្តិសុខស្បៀង និងការរស់រានរបស់សហគមន៍។ សរុបមក ព្រៃកោងកាងគឺជាអំណោយដ៏មានតម្លៃបំផុតមួយដែលបានជួយទ្រទ្រង់វិស័យនេសាទនៅកម្ពុជា។